វត្តមានរបស់កម្លាំងប៉ូលិសនៅក្នុងពិធីបុណ្យសាសនា គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវភាពរលូន សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ វត្តមានរបស់ពួកគាត់មិនមែនត្រឹមតែជាអ្នកអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកដល់ភាពជោគជ័យនៃពិធីបុណ្យទាំងមូលផងដែរ។ តួនាទីសំខាន់ៗរបស់ប៉ូលិសក្នុងពិធីបុណ្យសាសនាមានជាច្រើនដែលយើងនិងធ្វើការៀបរាប់នៅខាងក្រោមនេះ។ ជាដំបូងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណនេះគឺជាតួនាទីស្នូលរបស់កម្លាំងប៉ូលិស។ នៅក្នុងពិធីបុណ្យសាសនាដែលមានមនុស្សច្រើនកកកុញ ហានិភ័យនៃការកើតមានអំពើអសន្តិសុខ ឬភាពចលាចលគឺមានខ្ពស់។ ប៉ូលិសមានភារកិច្ចល្បាត តាមដាន និងទប់ស្កាត់រាល់សកម្មភាពដែលអាចបង្កអស្ថេរភាព ព្រមទាំងជួយសម្រួលដល់ការប្រមូលផ្ដុំមនុស្សឱ្យមានរបៀបរៀបរយ។ បន្ទាប់មកការគ្រប់គ្រងចរាចរណ៍ ដែលតំបន់ជុំវិញវត្តអារាម ឬកន្លែងប្រារព្ធពិធីបុណ្យតែងតែមានការកកស្ទះចរាចរណ៍។ កម្លាំងប៉ូលិសដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំ និងគ្រប់គ្រងលំហូរចរាចរណ៍ ធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងងាយស្រួលសម្រាប់សាធារណជន ក៏ដូចជាជៀសវាងការស្ទះដែលអាចរំខានដល់ពិធីបុណ្យ។ បន្ទាប់មកទៀតការការពារការលួចបន្លំ និងអំពើឧក្រិដ្ឋកម្មតូចៗ ដែលទីកន្លែងដែលមានមនុស្សច្រើនតែងតែជាគោលដៅរបស់ជនល្មើសដែលព្យាយាមលួចឆក់ ប្លន់ ឬប្រព្រឹត្តអំពើឧក្រិដ្ឋកម្មតូចៗផ្សេងទៀត។ វត្តមានរបស់ប៉ូលិសដើរតួជាកម្លាំងទប់ស្កាត់ដ៏មានប្រសិទ្ធភាព និងត្រៀមអន្តរាគមន៍បានទាន់ពេលវេលា ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ក្រៅពីការរក្សាសន្តិសុខ ប៉ូលិសក៏ជួយសម្រួលដល់ការធ្វើដំណើររបស់ពុទ្ធបរិស័ទ និងសាធារណជននៅខាងក្នុងបរិវេណវត្ត ឬទីផ្សារដែលនៅក្បែរនោះ។ ដើម្បីឱ្យមានភាពរលូន និងជៀសវាងការរុញច្រាន ឬគ្រោះថ្នាក់ផ្សេងៗ។ ដើម្បីឱ្យការងារប្រព្រឹត្តទៅដោយរលូន កម្លាំងប៉ូលិសត្រូវតែសហការយ៉ាងជិតស្និទ្ធជាមួយមេភូមិ ក្រុមប្រឹក្សាវត្ត និងអ្នកដឹកនាំសហគមន៍។ កិច្ចសហការនេះជួយឱ្យការយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្រូវការជាក់លាក់នៃពិធីបុណ្យ និងអាចដោះស្រាយបញ្ហាផ្សេងៗបានទាន់ពេល។ ក្នុងករណីមានគ្រោះថ្នាក់ ឬអាសន្នណាមួយ កម្លាំងប៉ូលិសអាចផ្តល់ជំនួយដំបូង ឬសម្របសម្រួលក្នុងការហៅក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ដើម្បីផ្តល់ការព្យាបាលបឋមដល់ជនរងគ្រោះ។ នេះគឺជាផ្នែកមួយនៃការយកចិត្តទុកដាក់លើសុវត្ថិភាពសាធារណៈជន។ ទោះបីជាមានតួនាទីអនុវត្តច្បាប់ក៏ដោយ កម្លាំងប៉ូលិសតែងតែត្រូវបានបណ្តុះបណ្តាលឱ្យមានការគោរពខ្ពស់ចំពោះប្រពៃណី សាសនា និងជំនឿរបស់អ្នកចូលរួមពិធីបុណ្យ។ ការយល់ដឹងអំពីបរិបទវប្បធម៌ និងសាសនា ជួយឱ្យពួកគាត់បំពេញភារកិច្ចបានត្រឹមត្រូវ។ នៅក្នុងពិធីបុណ្យដែលមានមនុស្សច្រើន ជាពិសេសកុមារ និងមនុស្សចាស់ ងាយនឹងបាត់បង់គ្នាណាស់។ ដូច្នេះប៉ូលិសដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលពាក្យបណ្តឹង និងជួយសម្របសម្រួលក្នុងការស្វែងរកមនុស្សដែលបាត់ ដើម្បីឱ្យពួកគាត់បានជួបជុំក្រុមគ្រួសារវិញដោយសុវត្ថិភាព។ បន្ថែមពីលើការរក្សាសន្តិសុខ កម្លាំងប៉ូលិសក៏មានតួនាទីធានាសុខភាព និងសុវត្ថិភាពសាធារណៈផងដែរ។ ពួកគេអាចជួយត្រួតពិនិត្យ និងធានាថាពិធីបុណ្យប្រព្រឹត្តទៅតាមបទប្បញ្ញត្តិពាក់ព័ន្ធ ដូចជាការត្រួតពិនិត្យកន្លែងលក់ចំណីអាហារ ឬការអនុវត្តវិធានការការពារផ្សេងៗ។ សរុបមក វត្តមានរបស់កម្លាំងប៉ូលិសក្នុងពិធីបុណ្យសាសនា គឺមិនមែនត្រឹមតែជាកាតព្វកិច្ចតាមផ្លូវច្បាប់ប៉ុណ្ណោះទេ។ ប៉ុន្តែក៏ជាការបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ចំពោះសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៃការប្រារព្ធពិធីបុណ្យសាសនាផងដែរ។ ពួកគាត់បានរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យពិធីបុណ្យទាំងនោះប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពសប្បាយរីករាយ និងគ្មានកង្វល់។